ការរចនាក្រាហ្វិកដែលបំផុសគំនិតដោយខ្មែរ គឺជាវិធីសាស្រ្តមួយដែលរួមបញ្ចូលរវាងវប្បធម៌បុរាណ និងទំនើបភាពសម័យនេះ។ ស្នាដៃទាំងនេះត្រូវបានបង្កើតឡើង ដើម្បីបង្ហាញអត្តសញ្ញាណជាតិខ្មែរនៅក្នុងលំហឌីជីថល។ នៅក្នុងសម័យដែលវិចិត្រសិល្បៈអន្តរជាតិ និងការរចនាពីបរទេសមានឥទ្ធិពលខ្លាំង ការរចនាបែបខ្មែរកំពុងក្លាយជាសមាសភាគសំខាន់ក្នុងការគាំទ្រអត្តសញ្ញាណរបស់ប្រជាជនខ្មែរ។ វាជាការបង្ហាញថា វប្បធម៌ខ្មែរមិនត្រឹមតែសម្រាប់អតីតកាលទេ ប៉ុន្តែអាចបន្តរស់នៅ និងរីកចម្រើនជាមួយបច្ចេកវិទ្យាថ្មីៗបានផងដែរ។ អ្នករចនាចង់ថែរក្សា លើកតម្លៃ និងបង្ហាញភាពស្រស់ស្អាត នៃសិល្បៈខ្មែរ ដោយប្រើលំនាំបុរាណ និងរូបរាងដែលមានលក្ខណៈស្រស់ស្អាត និងស្របតាមប្រពៃណី។ វាជាការបញ្ជាក់ថា ការរចនាក្រាហ្វិកអាចមិនត្រឹមតែជាការច្នៃប្រឌិតលើស្នាដៃទេ ប៉ុន្តែអាចធ្វើឲ្យវប្បធម៌ខ្មែររស់នៅក្នុងសម័យថ្មីបានយ៉ាងច្បាស់លាស់។ ធាតុសំខាន់ៗដែលយកមកប្រើក្នុងការរចនាបែបខ្មែរ រួមមានលំនាំអង្គរ ប្រាសាទ ផ្កាចន្ទី រាងអប្សរា និងនាគ ដែលសុទ្ធតែបង្ហាញពីភាពប្រណីត និងស្រស់ស្អាតនៃសិល្បៈខ្មែរ។ លំនាំទាំងនេះត្រូវបានប្រើឡើងវិញក្នុងបែបថ្មី ដែលផ្គូផ្គងសម័យបុរាណ និងទំនើប ដើម្បីបង្កើតអារម្មណ៍ថ្លៃថ្នូរ និងច្នៃប្រឌិត។ អក្សរខ្មែរនៅក្នុងការរចនាក្រាហ្វិកក៏មានសារៈសំខាន់មិនតិចជាងគ្នា ព្រោះការបង្កើតពុម្ពអក្សរថ្មីៗ ដែលផ្គូផ្គងរវាងបែបប្រពៃណី និងស្ទីលទំនើប ការច្នៃប្រឌិតនេះអាចធ្វើឲ្យការប្រើប្រាស់លើប្រព័ន្ធឌីជីថល សង្គម និងផលិតផលផ្សេងៗ មានភាពស្របតាមសម័យ និងងាយស្រួលក្នុងការអាន។ ពណ៌ក៏ជាផ្នែកមួយដែលមានអត្ថន័យជ្រៅ ពណ៌មាស ក្រហម លឿង និងខៀវ ត្រូវបានប្រើប្រាស់ជាញឹកញាប់ ដើម្បីបង្ហាញពីសាសនា ប្រពៃណី និងអត្តសញ្ញាណជាតិ។ ការជ្រើសរើសពណ៌យ៉ាងមានគោលបំណង អាចបង្កើតអារម្មណ៍កក់ក្តៅ ឬរឹងមាំ ទាក់ទាញភ្នែក និងបង្កើតភាពច្នៃប្រឌិតក្នុងការរចនា។ ការរចនាក្រាហ្វិកដែលបំផុសគំនិតដោយខ្មែរមានអត្ថប្រយោជន៍ជាច្រើន។ វាជួយលើកស្ទួយអត្តសញ្ញាណជាតិ និងធ្វើឲ្យវប្បធម៌ខ្មែររស់នៅក្នុងសង្គមសម័យថ្មី។ យុវជនអាចយល់ដឹងពីសិល្បៈ និងប្រពៃណីខ្មែរ ដោយសារតែការរចនាបែបថ្មីៗនេះ បន្ថែមពីនេះ វាក៏ជួយផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់អតិថិជនអន្តរជាតិ និងបង្កើតភាពទាក់ទាញក្នុងទីផ្សារ។ ផ្នែកសេដ្ឋកិច្ច ការរចនាបែបខ្មែរក៏ជួយបង្កើតឱកាសការងារថ្មីៗ សម្រាប់អ្នករចនា ស្ថាបនិកម៉ាក និងអ្នកផលិតផលិតផលសិប្បកម្ម។ ផលិតផលដែលមានអត្តសញ្ញាណជាតិ និងរចនាបែបខ្មែរ តែងតែទទួលបានការគាំទ្រពីអតិថិជន ដោយវាបង្ហាញរឿងរ៉ាវ និងតម្លៃវប្បធម៌ដែលភ្ជាប់ជាមួយនឹងវា។ ទោះបីជាមានសក្តានុពលខ្ពស់ ការរចនាបែបខ្មែរក៏ប្រឈមមុខនឹងបញ្ហាប្រឈមមួយចំនួន។ ការខ្វះឯកសារបុរាណដែលមានគុណភាព និងការយល់ដឹងមិនគ្រប់គ្រាន់អំពីប្រវត្តិសាស្ត្រសិល្បៈអាចនាំឲ្យមានការប្រើប្រាស់លំនាំខុសគោលបំណង។ ប្រសិនបើអ្នករចនារើសយកធាតុបុរាណដោយគ្មានការយល់ដឹងត្រឹមត្រូវ ស្នាដៃនោះអាចបាត់បង់អត្ថន័យដើម និងធ្វើឲ្យការរចនាមិនទាក់ទាញដូចដែលគ្រោងទុក។ ទោះបីជាយ៉ាងណា ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការកើនឡើងនៃអ្នករចនាវ័យក្មេងដែលមានចំណេះដឹងផ្នែកសិល្បៈ និងបច្ចេកវិទ្យា អនាគតនៃការរចនាក្រាហ្វិកបែបខ្មែរមានទិសដៅភ្លឺស្វាង។ ការសហការរវាងអ្នករចនា ស្ថាប័នអប់រំ និងវិស័យឯកជន អាចធ្វើឲ្យស្នាដៃរចនាបែបខ្មែរ ក្លាយជាអត្តសញ្ញាណដ៏រឹងមាំមួយក្នុងលំហអន្តរជាតិ និងលើឆាកតំបន់។ ការរចនាក្រាហ្វិកដែលបំផុសគំនិតដោយខ្មែរមានលក្ខណៈពិសេសដែលភ្ជាប់រវាងប្រពៃណីបុរាណ និងទំនើបភាពសម័យថ្មី អ្នករចនាមានគោលបំណងមួយច្បាស់លាស់ គឺការទទួលខុសត្រូវក្នុងការកែទម្រង់សិល្បៈខ្មែរ និងបង្ហាញអត្តសញ្ញាណជាតិឲ្យមនុស្សទាំងក្នុងស្រុក និងអន្តរជាតិទទួលស្គាល់។ លំនាំបុរាណដូចជា អង្គរ នាគ អប្សរា និងផ្កាចន្ទី ត្រូវបានយកមកប្រើក្នុងការរចនាក្រាហ្វិកដោយមានការបំប្លែង និងផ្គូផ្គងជាមួយរចនាបថទំនើប។ លំនាំទាំងនោះត្រូវបានប្រើក្នុងស្លាកសញ្ញា ក្រដាសផ្សាយពាណិជ្ជកម្ម រូបភាព UI UX នៅលើវេទិកាឌីជីថល ឬស្នាដៃផ្ទាល់ខ្លួន។ លំនាំទាំងនេះមានលក្ខណៈខ្សែកោង និងស្រទាប់ស្រស់ស្អាត ដែលផ្តល់អារម្មណ៍ប្រណីត និងថ្លៃថ្នូរ បន្ថែមពីនេះ រចនាបថទាំងនេះក៏បង្ហាញពីស្នាដៃវប្បធម៌ដែលមានប្រវត្តិវែងនិងទំនៀមប្រពៃណីជាក់លាក់។ ការរួមបញ្ចូលរវាងលំនាំបុរាណ និងបច្ចេកវិទ្យាទំនើបនេះ ធ្វើឲ្យការរចនាមានភាពច្នៃប្រឌិត ខ្ពស់ និងមានទំនុកចិត្តក្នុងការបង្ហាញពីភាពជាខ្មែរ នៅក្នុងបរិបទសម័យថ្មី។ ពណ៌ជាផ្នែកមួយដែលមានអត្ថន័យសំខាន់ក្នុងការរចនាបែបខ្មែរ ពណ៌ប្រពៃណីដូចជា ពណ៌មាស ពណ៌ក្រហម ពណ៌ខៀវចាស់ និងពណ៌បៃតងជ្រៅ។ ពណ៌ទាំងនោះត្រូវបានប្រើប្រាស់យ៉ាងយកចិត្តទុកដាក់ ដើម្បីបង្ហាញពីភាពថ្លៃថ្នូរ កក់ក្តៅ និងសេចក្តីសក្ការៈរបស់វប្បធម៌ខ្មែរ។ ពណ៌ទាំងនេះមិនត្រឹមតែផ្តល់អារម្មណ៍ស្រស់ស្អាត និងទាក់ទាញភ្នែកទេ វាក៏ជាសញ្ញាផ្លូវចិត្ត ដែលភ្ជាប់ទៅនឹងប្រពៃណី សាសនា និងអត្តសញ្ញាណជាតិ។ អក្សរខ្មែរទំនើប និងការរៀបចំអក្សរជាមួយលំនាំបុរាណក៏ជួយបង្កើតភាពសម្របសម្រួល និងងាយស្រួលក្នុងការអាន សម្រាប់ការប្រើប្រាស់លើប្រព័ន្ធឌីជីថល ការផ្សាយពាណិជ្ជកម្ម និងស្នាដៃសិល្បៈផ្សេងៗ។ ការរួមបញ្ចូលចំណុចទាំងនេះធ្វើឲ្យការរចនាក្រាហ្វិកបែបខ្មែរមានភាពច្នៃប្រឌិត កក់ក្តៅ និងផ្ទុកអត្តសញ្ញាណជាតិខ្លាំង មិនត្រឹមតែជាការរចនា ឬសិល្បៈទេ។ ប៉ុន្តែវាក្លាយជាមធ្យោបាយមួយសំខាន់ក្នុងការកែទម្រង់ និងផ្សព្វផ្សាយវប្បធម៌ខ្មែរ នៅក្នុងសម័យថ្មី។ ក្រៅពីនេះ ការរចនាបែបខ្មែរបានបង្កើតឱកាសសម្រាប់អ្នករចនាវ័យក្មេង និងអ្នកជំនាញឌីជីថល ដើម្បីរៀន និងអភិវឌ្ឍចំណេះដឹងក្នុងការរចនាដោយផ្ទុកអត្ថន័យវប្បធម៌ និងសិល្បៈបុរាណ។ វាក៏ជាវិធីសាស្រ្តមួយក្នុងការផ្សព្វផ្សាយអត្តសញ្ញាណខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ និងបង្កើតស្នាដៃដែលមានតម្លៃ និងភាពស្រស់ស្អាតផ្នែកទំនើប និងប្រពៃណីកាន់តែច្បាស់។ ការរួមបញ្ចូលអត្តសញ្ញាណជាតិ និងភាពច្នៃប្រឌិតក្នុងការរចនា ធ្វើឲ្យស្នាដៃមួយៗ មិនត្រឹមតែទាក់ទាញភ្នែក និងបង្កើតអារម្មណ៍ផ្ទាល់ខ្លួនទេ វាក៏ជាវិធីសាស្រ្តសំខាន់ក្នុងការថែរក្សា និងលើកតម្លៃវប្បធម៌ខ្មែរ ក្នុងលំហឌីជីថល និងសង្គមសម័យថ្មី។ ការរចនាក្រាហ្វិកបែបខ្មែរមានភាពខុសគ្នាច្បាស់ពីការរចនាទូទៅ ដែលភាគច្រើនផ្អែកលើនិន្នាការអន្តរជាតិ និងស្ទីលទំនើប លើវិស័យរចនាទូទៅនេះ អ្នករចនាមិនចាំបាច់ប្រើរូបរាងស្មុគស្មាញ ឬធាតុសិល្បៈបុរាណ ឡើយ ខណៈដែលការរចនាបែបខ្មែរមានលក្ខណៈផ្ទាល់ខ្លួន និងពោរពេញដោយអត្តសញ្ញាណវប្បធម៌។ វាមានការលាយបញ្ចូលរវាងសិល្បៈបុរាណដែលមានរូបរាងស្រទាប់ស្រស់ស្អាត លំដាប់ខ្សែកោង និងលំនាំបុរាណ អ្នករចនាប្រើប្រាស់លំនាំដូចជា អង្គរ អប្សរា នាគ និងផ្កាចន្ទី ជាមួយបច្ចេកវិទ្យាទំនើប ដូចជា ការរចនាឌីជីថល UI UX ក្រាហ្វិកផ្សាយពាណិជ្ជកម្ម ឬស្នាដៃលើបណ្តាញសង្គម។ ភាពខុសគ្នាដ៏ច្បាស់មួយគឺការប្រើន័យ និងរូបសញ្ញា ដែលមានបុព្វហេតុជាក់លាក់ក្នុងវប្បធម៌ខ្មែរ។ រូបរាង និងលំនាំទាំងនេះមិនត្រឹមតែសម្រាប់តុបតែងឲ្យស្អាតទេ ប៉ុន្តែផ្ទុកន័យវប្បធម៌ សារ ប្រវត្តិសាស្ត្រ និងរឿងរ៉ាវដែលភ្ជាប់ជាមួយអតីតកាលនិងអត្តសញ្ញាណជាតិ។ អ្នករចនាអាចបញ្ជូនសារ ឬចំណេះដឹងពីវប្បធម៌ខ្មែរ តាមរយៈស្នាដៃក្រហមមាស ខ្សែកោងនិងលំនាំផ្សេងៗ។ ដូច្នេះការរចនាបែបខ្មែរមានទាំងភាពស្រស់ស្អាត និងមានអត្ថន័យជ្រៅនៅពីក្រោយ។ លើសពីនេះ ការរចនាបែបខ្មែរមានភាពច្នៃប្រឌិតក្នុងការប្រើប្រាស់ពណ៌ និងអក្សរខ្មែរ ដែលផ្គូផ្គងរវាងប្រពៃណី និងទំនើបភាព។ វាមានគោលបំណងមិនត្រឹមតែបង្ហាញសិល្បៈឲ្យស្អាតទេ ប៉ុន្តែសម្រេចបានជាចំណុចបន្តសិក្សា ស្តារវប្បធម៌ និងបង្កើតអត្តសញ្ញាណជាតិខ្លាំង។ ការរចនាបែបខ្មែរ គឺជាការផ្គូផ្គងចម្លើយរវាងសិល្បៈបុរាណ និងទំនើបភាព ដោយក្លាយជាស្នាដៃដែលមិនត្រឹមតែទាក់ទាញភ្នែកទេ តែផងដែរ បញ្ជាក់ពីអត្តសញ្ញាណ និងតម្លៃវប្បធម៌ខ្មែរ។ ស្នាដៃទាំងនេះមានភាពខុសគ្នាច្បាស់ពីការរចនាទូទៅដែលគ្មានចំណុចវប្បធម៌ជាក់លាក់។ ការរចនាក្រាហ្វិកបែបខ្មែរមានតួនាទីសំខាន់ក្នុងការលើកស្ទួយអត្តសញ្ញាណជាតិ និងការពង្រឹងការយល់ដឹងអំពីវប្បធម៌ខ្មែរ នៅក្នុងសង្គមសម័យថ្មី។ វាធ្វើឲ្យវប្បធម៌បុរាណមានសភាពរស់រវើក មិនត្រឹមតែសម្រាប់អតីតកាលប៉ុណ្ណោះទេ ប៉ុន្តែវប្បធម៌ខ្មែរមានទីតាំងនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សនៅសម័យនេះផងដែរ។ ការរចនាបែបខ្មែរ ផ្គូផ្គងរវាងលំនាំសិល្បៈបុរាណ ដូចជា អង្គរ អប្សរា នាគ ផ្កាចន្ទី និងលំនាំបុរាណផ្សេងៗ ជាមួយបច្ចេកវិទ្យា និងស្ទីលទំនើប ធ្វើឲ្យស្នាដៃនីមួយៗ មិនត្រឹមតែមានភាពស្រស់ស្អាត និងទាក់ទាញភ្នែកនោះទេ តែវាមាន ផ្ទុកអត្ថន័យជ្រៅ អាចផ្ញើសារទៅកាន់មនុស្សពីជំនាន់ទៅជំនាន់ពីរដោយមានការយល់ដឹងពីប្រពៃណី និងអត្តសញ្ញាណខ្មែរ។ ការរចនាបែបខ្មែរមានឥទ្ធិពលយ៉ាងច្រើនចំពោះយុវជន និងសហគមន៍ស្រុកខ្មែរ។ វាធ្វើឲ្យយុវជនមានការយល់ដឹងពីប្រវត្តិសាស្ត្រ និងសិល្បៈខ្មែរ ហើយបង្កើនមោទនភាពចំពោះអត្តសញ្ញាណជាតិ។ នៅពេលដែលយុវជនឃើញថាការរចនាឌីជីថលទំនើបអាចផ្គូផ្គងជាមួយវប្បធម៌ខ្មែរ ពួកគេនឹងមានចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងយល់បន្ថែមអំពីប្រពៃណី និងស្នាដៃបុរាណ។ ការរចនាបែបនេះក៏ជួយបង្កើតប្រព័ន្ធការសិក្សា និងស្រាវជ្រាវដែលមានទំនាក់ទំនងជាមួយវប្បធម៌ខ្មែរ និងជួយជំរុញឲ្យមានការរួមចំណែកពីសហគមន៍ក្នុងការកែលម្អ និងរក្សាទុកស្នាដៃបុរាណ។ ក្នុងផ្នែកសេដ្ឋកិច្ច ការរចនាបែបខ្មែរបានបង្កើតឱកាសថ្មីៗសម្រាប់អ្នករចនា អ្នកផលិតផលិតផល និងអាជីវកម្មទូទៅ។ អាជីវកម្មដែលប្រើប្រាស់ការរចនាដែលផ្ទុកអត្តសញ្ញាណខ្មែរ អាចបង្កើតម៉ាកឲ្យមានភាពច្បាស់លាស់ និងទាក់ទាញភ្ញៀវទេសចរព្រមទាំងបង្កើនការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ។ ការរចនាបែបខ្មែរមិនត្រឹមតែបង្កើតតម្លៃសំខាន់ផ្នែកសិល្បៈ និងវប្បធម៌ទេ វាក៏ជួយបង្កើតឱកាសសេដ្ឋកិច្ច និងការងារថ្មីៗសម្រាប់អ្នកជំនាញវិស័យច្នៃប្រឌិត និងយុវជនដែលចូលរួមក្នុងវិស័យនេះ។ ក្រៅពីផលប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ការរចនាបែបខ្មែរមានប្រយោជន៍ក្នុងការបង្កើតស្នាដៃដែលផ្ទុកអត្តសញ្ញាណជាតិខ្មែរយ៉ាងច្បាស់លាស់។ វាផ្តល់ឱកាសឲ្យអ្នករចនា និងសហគមន៍ច្នៃប្រឌិត បង្កើតស្នាដៃដែលអាចប្រើប្រាស់បានក្នុងប្រព័ន្ធឌីជីថល ការផ្សាយពាណិជ្ជកម្ម ការបោះពុម្ព និងស្នាដៃសិល្បៈផ្សេងៗ។ ការរួមបញ្ចូលរវាងបុរាណ និងទំនើបភាពនេះ ធ្វើឲ្យស្នាដៃមួយៗ មានភាពច្នៃប្រឌិត និងទាក់ទាញទស្សនិកជនក្នុងស្រុក និងអន្តរជាតិ។ សរុបជារួម ការរចនាក្រាហ្វិកបែបខ្មែរមានភាពសំខាន់យ៉ាងខ្លាំងក្នុងការកែលម្អអត្តសញ្ញាណជាតិ ខណៈដែលផ្តល់អត្ថប្រយោជន៍សង្គម និងសេដ្ឋកិច្ច។ វាជាវិធីសាស្រ្តមួយក្នុងការថែរក្សា លើកតម្លៃវប្បធម៌ខ្មែរ ធ្វើឲ្យរស់នៅក្នុងសម័យថ្មី បង្កើតឱកាសសម្រាប់ការច្នៃប្រឌិត ការអភិវឌ្ឍវិស័យសិល្បៈ អាជីវកម្មនៅក្នុងស្រុក និងអន្តរជាតិ។ យើងគួរតែបន្ត និងលើកទឹកចិត្តការរចនាក្រាហ្វិកដែលបំផុសគំនិតដោយខ្មែរ ដោយសារតែវាជាវិធីសាស្រ្តមួយដ៏សំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិឲ្យសមស្របនឹងសម័យថ្មី។ ការរចនាបែបនេះមិនត្រឹមតែជាការតុបតែងឲ្យស្នាដៃមានភាពស្រស់ស្អាត និងទាក់ទាញភ្នែកប៉ុណ្ណោះទេ វាជួយបញ្ចេញអត្តសញ្ញាណជាតិខ្មែរយ៉ាងច្បាស់លាស់ និងផ្ដល់មោទនភាពចំពោះប្រពៃណីបុរាណ។ នៅពេលដែលស្នាដៃទាំងនេះត្រូវបានបង្កើត និងផ្សព្វផ្សាយ វាធ្វើឲ្យសហគមន៍ទូទៅ និងយុវជនមានការយល់ដឹង និងការចូលរួមក្នុងការរក្សា និងលើកតម្លៃវប្បធម៌ខ្មែរ។ ជាពិសេស យុវជនដែលជាអ្នកបង្កើតនិងប្រើប្រាស់ស្នាដៃឌីជីថល អាចទទួលបានអារម្មណ៍ថ្លៃថ្នូរ និងមោទនភាពចំពោះអត្តសញ្ញាណខ្លួន ព្រមទាំងមានចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងយល់អំពីប្រពៃណីនិងសិល្បៈបុរាណជាតិ។ ការរចនាបែបខ្មែរនេះក៏មានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់វិស័យសេដ្ឋកិច្ច និងច្នៃប្រឌិត។ វាបង្កើតឱកាសសម្រាប់អ្នករចនា អ្នកផលិត និងអ្នកជំនាញក្នុងវិស័យច្នៃប្រឌិត ដើម្បីបង្កើតស្នាដៃដែលផ្ទុកអត្តសញ្ញាណខ្មែរ និងអាចប្រើប្រាស់បានជាលទ្ធផលពាណិជ្ជកម្ម ឬស្នាដៃសិល្បៈ។ អាជីវកម្មដែលប្រើប្រាស់ការរចនាដែលផ្ទុកអត្តសញ្ញាណខ្មែរអាចបង្កើតម៉ាកឲ្យមានភាពច្បាស់លាស់ និងទាក់ទាញភ្ញៀវទេសចរ ព្រមទាំងបង្កើនការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ។ ការរចនាបែបខ្មែរនេះក៏ជួយជំរុញឲ្យវិស័យសិល្បៈឌីជីថល និងការច្នៃប្រឌិតក្នុងស្រុករីកចម្រើន ដោយផ្ដល់ឱកាសឲ្យយុវជន និងអ្នកជំនាញចូលរួម និងបង្កើតស្នាដៃថ្មីៗដែលមានតម្លៃសិល្បៈ និងអត្តសញ្ញាណខ្លាំង។ ក្រៅពីនេះ ការរចនាក្រាហ្វិកបែបខ្មែរមានសារៈសំខាន់ក្នុងការបង្កើតទំនាក់ទំនងវប្បធម៌ និងការច្នៃប្រឌិតជាមួយបច្ចេកវិទ្យាទំនើប។ វាផ្ដល់ឱកាសឲ្យស្នាដៃខ្មែរ ចូលទៅក្នុងប្រព័ន្ធឌីជីថល បណ្ដាញសង្គម និងទីផ្សារអន្តរជាតិ ដោយក្លាយជាវិធីសាស្រ្តមួយក្នុងការផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ខ្មែរ និងកែលម្អអារម្មណ៍សិល្បៈរបស់មនុស្សទូទាំងពិភពលោក។ ការបន្តការរចនាបែបនេះ គឺជាការវិនិយោគលើអត្តសញ្ញាណជាតិ ការច្នៃប្រឌិត និងអនាគតសិល្បៈ និងវប្បធម៌ខ្មែរ។ វាជាវិធីសាស្រ្តដ៏មានតម្លៃក្នុងការធ្វើឲ្យស្នាដៃមួយៗមានទំនាក់ទំនងជាមួយប្រពៃណីខ្មែរ មានភាពច្នៃប្រឌិត និងទាក់ទាញទស្សនិកជនទាំងក្នុងស្រុក និងអន្តរជាតិ។